ល្បែងចាប់កូនខ្លែង គឺជាល្បែងប្រជាប្រិយមួយដែលកុមារាកុមារីជំទង់ៗនៅកម្ពុជា តែងលេងក្នុងវេលាយប់ខែភ្លឺ ឬនៅរដូវចូលឆ្នាំ និងពេលទំនេរ។ ល្បែងនេះត្រូវបានរៀបចំដោយចាត់មនុស្សម្នាក់ដែលមានមាឌធំ ឲ្យធ្វើជាមេហ្វូង ហៅថា "មេមាន់" ហើយចាត់មនុស្សច្រើននាក់ឲ្យធ្វើជាកូនមាន់។ រីឯមនុស្សម្នាក់ទៀតត្រូវបានជ្រើសឲ្យធ្វើជាខ្លែង ដែលមានភារកិច្ចចាំចាប់កូនមាន់។ មនុស្សដែលលេងល្បែងនេះត្រូវតែពាក់ក្រមាក្រវាត់ចង្កេះតឹងណែន ដើម្បីការពារកុំឲ្យរបូតសម្លៀកបំពាក់។ ពេលលេង គេនាំគ្នាបង្កាត់ភ្លើងឲ្យបានជាភ្នក់តូច ដោយកំទេចអុស ហើយមេមាន់បញ្ជាឲ្យកូនមាន់តោងចង្កេះតៗគ្នា រហូតដល់អស់់។ កូនមាន់គឺជាក្រុមកុមារដែលត្រូវតាមដាននិងអនុវត្តតាមការបញ្ជារបស់មេមាន់ ដើម្បីធ្វើការលេងអោយទទួលបានភាពសប្បាយរីករាយ។ ជាមួយគ្នានេះមេមាន់ពោលពាក្យចំអកឡកឡើយឱ្យន័យទៅខ្លែងថា «ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉កកូនអញតែមួយ ជីកអន្លង់ដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់ ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង» ។ ចំណែកឯ អ្នកដែលធ្វើខ្លែង ឈរធ្វើព្រងើយ កាលបានឮមាន់និងកូនមាន់ស្រែកដូច្នេះ អ្នកដែលធ្វើជាខ្លែងក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ ពេលនោះ មាន់ឆ្លើយថា «រលត់»បន្ទាប់មក ខ្លែងក៏បន្តទៀតថា «សុំមួយអង្កត់»។ រីឯមេមាន់ក៏នាំគ្នារបស់ខ្លួនដើរប្រទក្សិណព័ទ្ធជុំវិញខ្លែង និងភ្នក់ភ្លើង ហើយស្រែកច្រៀងទាំងមេទាំងកូនថា«ចាប់កូនខ្លែងប្រឡែងកូនមាន់បើមេទៅទាន់ យកមាន់ទៅលាក់លាក់ទុកឯណា លាក់ក្បាលដំណេក រលឹកពីដេក វាយមាន់តូងតាង»។ ក្រោយពីមាន់និងក្រុមកូនមាន់បានច្រៀងចប់ក៏ឈប់ឈរតម្រៀបជួរគ្នាជាជួរដើម្បីរត់ការពារកុំខ្លែងចាប់បាន។ នៅពេលនោះដែលខ្លែងក៏និយាយទទូចសុំកូនមាន់ដោយខ្លែងនិយាយថាដូនៗឱ្យសុំកូនមុខ ក្រោយមកមាន់ឆ្លើយថាឪពុកមិនឱ្យ បន្ទាប់មកខ្លែងនិយាយទៀតថាសុំកូនក្រោយ មេមាន់ក៏និយាយថា ចាប់បានយកចុះ។ ខ្លែងកាលបានឮមេមាន់ថា ចាប់បានយកចុះដូច្នេះ ក៏តាំងដេញចាប់បេះយកកូនណាដែលនៅក្រោយគេ។ ឯមេមាន់ខំប្រឹងការពារកូនៗរបស់ខ្លួនពីខ្លែង ដើម្បីកុំឱ្យគេដណ្ដើមនិងបេះយកកូនខ្លួនបាន។ ចំណែកឯកូនមាន់ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួន ម្នាក់ៗបាន។ ចំពោះខ្លែងវិញត្រូវរត់ចាប់កូនមាន់ណាដែលស្ថិតនៅក្រោយគេបង្អស់រហូតទាល់តែអស់កូន។ បើខ្លែងចាប់បានកូនមាន់នាក់ណាមួយ នោះកូនមាន់នោះត្រូវចេញពីល្បែង ហើយខ្លែងនឹងបន្តចាប់កូនមាន់ផ្សេងទៀតដែលនៅ។ ល្បែងនេះបន្តដំណើរការដោយមានការរត់ រវាងខ្លែង និងកូនមាន់រហូតដល់កូនមាន់ទាំងអស់ត្រូវបានចាប់បាន ។ ល្បែងនេះមិនត្រឹមតែជាការកំសាន្តប៉ុណ្ណោះទេ វាក៏ជាការបង្រៀនកុមារអំពីការសហការគ្នា ការការពារខ្លួននិងការប្រុងប្រយ័ត្នខ្ពស់។ ល្បែងចាប់កូនខ្លែងបង្រៀនដល់កុមារឲ្យចេះធ្វើការជាក្រុម និងមានការគោរពចំពោះមេមាន់ និងអ្នកលេងផ្សេងទៀត។ ល្បែងមួយប្រភេទនេះដែលកុមារដែលរស់នៅតាមស្រុកស្រែចំការនិយមលេងជាញឹកញាក់ជាពិសេសនៅពេលដែលគេប្រមូលផលស្រូវហើយ។ ហើយក៏ត្រូវបានគេលេងវា នៅក្នុងសាលារៀន កន្លែងសាធារណៈ ដើម្បីបង្កើតភាពរីករាយ និងការចងចាំល្អៗរបស់កុមារផងដែរ។